នៅក្នុងបរិបទបច្ចុប្បន្ន អ្នកបង្កើតវីដេអូនៅលើ YouTube ជនជាតិខ្មែរកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ ពួកគេបានចាប់យកឱកាសពីវេទិកាឌីជីថលនេះដើម្បីបង្កើតខ្លឹមសារក្នុងស្រុកជាច្រើនប្រភេទ។ តាមរយៈការច្នៃប្រឌិតនិងការតស៊ូ ពួកគេអាចរកចំណូលបានយ៉ាងសមរម្យ។ អាជីពជា Youtuber ក៏បានក្លាយជាក្តីស្រមៃរបស់យុវជនខ្មែរជាច្រើននាក់ផងដែរ។ អ្នកបង្កើតវីដេអូ YouTube ជនជាតិខ្មែរភាគច្រើនរកចំណូលបានពីការអនុញ្ញាតឲ្យ YouTube ដាក់ផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់ពួកគេ។ គេហៅវាថា YouTube Partner Program។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ Channel របស់ពួកគេត្រូវតែមានអ្នក Subscribe យ៉ាងតិច ១,០០០នាក់ និងម៉ោងមើលយ៉ាងតិច ៤,០០០ម៉ោងក្នុងរយៈពេលមួយឆ្នាំ។ ប្រាក់ចំណូលក៏បានមកពីការសហការជាមួយក្រុមហ៊ុននានាដើម្បីផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ពួកគេផងដែរ។ វិធីមួយទៀតគឺតាមរយៈការលក់ទំនិញផ្ទាល់ខ្លួនដូចជាអាវយឺតឬវត្ថុអនុស្សាវរីយ៍។ អ្នកខ្លះក៏ទទួលបានការឧបត្ថម្ភពីអ្នកទស្សនាតាមរយៈមុខងារ Super Chat ឬ Super Stickers ផងដែរ។ ចំពោះខ្លឹមសារក្នុងស្រុកដែលពេញនិយមបំផុតគឺមានច្រើនប្រភេទ។ វីដេអូដែលនិយាយអំពីការកម្សាន្ត ការលេងហ្គេម និងកំប្លែងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខ្លឹមសារបង្រៀននិងចែករំលែកចំណេះដឹងក៏មានការគាំទ្រច្រើនដែរ។ ឧទាហរណ៍ ការបង្រៀនធ្វើម្ហូបបែបខ្មែរ បង្រៀនភាសាអង់គ្លេស ឬចែករំលែកបទពិសោធន៍អាជីវកម្ម។ វីដេអូដែលបង្ហាញពីសម្រស់ធម្មជាតិរបស់ប្រទេសកម្ពុជាក៏ពេញនិយមផងដែរ។ ខ្លឹមសារទាក់ទងនឹងរបៀបរស់នៅប្រចាំថ្ងៃ ការធ្វើដំណើរ និងការបង្ហាញពីម្ហូបអាហារតាមតំបន់នានាក៏ជាចំណែកមួយដ៏សំខាន់។ ការរកចំណូលពី YouTube មិនមែនជារឿងងាយស្រួលទេ។ បញ្ហាប្រឈមមួយគឺ ការប្រកួតប្រជែងខ្ពស់។ មានអ្នកបង្កើតវីដេអូថ្មីៗជាច្រើនដែលចូលមកក្នុងវិស័យនេះ។ បញ្ហាមួយទៀតគឺ ការរក្សាអ្នកទស្សនាឲ្យនៅជាប់លាប់។ អ្នកបង្កើតវីដេអូត្រូវតែបង្កើតខ្លឹមសារដែលថ្មីប្លែកនិងមានគុណភាពល្អជានិច្ច។ បញ្ហា រក្សានូវភាពទៀងទាត់ ក្នុងការផុសវីដេអូក៏សំខាន់ណាស់ដែរ។ លើសពីនេះ ពួកគេត្រូវចំណាយពេលវេលានិងការប្រឹងប្រែងច្រើនដើម្បីកែច្នៃវីដេអូ។ ការផ្លាស់ប្តូរគោលការណ៍របស់ YouTube ក៏អាចប៉ះពាល់ដល់ចំណូលរបស់ពួកគេផងដែរ។ ដើម្បីជោគជ័យ អ្នកបង្កើតវីដេអូត្រូវមាន គន្លឹះ មួយចំនួន។ ពួកគេត្រូវរកប្រភេទខ្លឹមសារដែលពួកគេពូកែនិងស្រលាញ់ពិតប្រាកដ។ ការថតវីដេអូត្រូវមានគុណភាពល្អទាំងរូបភាពនិងសម្លេង។ ពួកគេត្រូវមានភាពច្នៃប្រឌិតនិងមិនចម្លងវីដេអូពីអ្នកដទៃ។ ការរៀនសូត្រពីរបៀបកែវីដេអូនិងធ្វើទីផ្សារក៏សំខាន់ផងដែរ។ ឱកាស ដ៏ធំគឺការរីកចម្រើននៃទីផ្សារឌីជីថលនៅកម្ពុជា។ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនិង YouTube កំពុងតែកើនឡើង។ នេះផ្តល់ឱកាសកាន់តែច្រើនក្នុងការទៅដល់អ្នកទស្សនាថ្មីៗ។ ការសហការជាមួយអ្នកដទៃក៏អាចជួយបង្កើនអ្នក Subscribe និងការពង្រីក Channel របស់ខ្លួនបានផងដែរ។ សរុបមក អ្នកបង្កើតវីដេអូ YouTube ជនជាតិខ្មែរអាចរកចំណូលបានតាមរយៈការផ្សាយពាណិជ្ជកម្ម ការសហការជាមួយក្រុមហ៊ុន និងការលក់ផលិតផលផ្ទាល់ខ្លួន ដោយផ្តោតលើខ្លឹមសារក្នុងស្រុកដូចជាការកម្សាន្ត ការអប់រំ និងរបៀបរស់នៅ។ ទោះបីជាប្រឈមនឹងការប្រកួតប្រជែងនិងតម្រូវការគុណភាពក៏ដោយ ឱកាសជោគជ័យនៅតែមានខ្ពស់ ដោយសារកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិតនិងភាពច្នៃប្រឌិតរបស់អ្នកបង្កើតវីដេអូ។